មួយសន្ទុះក្រោយមក យើងចៀនត្រឡប់ទៅម្ខាងទៀតឱ្យឆ្អិនល្អ រួចជាការស្រេច។ មុខម្ហូបដែលពេញនិយមជាមួយពងទាមួយទៀតនោះគឺ ពងទាចៀនម្រះ ។ គ្រឿងផ្សំរបស់ពងទាចៀនម្រះរួមមាន ម្រះខ្ចីតូចៗ ១ទៅ២ផ្លែ ពងមាន់ឬពងទា ៤ទៅ៥គ្រាប់ ស្ករ អំបិល ប្រេងខ្យង ម្សៅស៊ុប និង ទឹកត្រីបន្តិច ។ របៀបធ្វើ យកម្រះខ្ចីឈូសស្តើងៗ រួចយកទៅត្រាំទឹកអំបិលហើយច្របាច់វាឱ្យសព្វទើបលាងទឹកឱ្យស្អាត ដើម្បីឱ្យអស់ជាតិប្រៃ ។ បន្ទាប់មក គោះពង់ទាចូលគ្នារួចកូរ ហើយទើបដាក់ម្រះចូល និងដាក់គ្រឿងចូល។ បន្ទាប់មកទៀត កូរឱ្យរលាយគ្រឿងចូលគ្នា និងដាក់គ្រឿងតាមរសជាតិដែលអ្នកចង់បាន។ គួរចំណាំថា ម្រះមានរសជាតិល្វីងគួរតែប្រើស្ករច្រើនជាងធម្មតាបន្តិច។ ក្រោយមក ដាក់ខ្ទះឱ្យក្តៅហើយចាក់ប្រេងឆាចូល កូរប្រេងឱ្យសព្វពេញខ្ទះហើយបន្ថយភ្លើងឱ្យនៅតិចៗវិញ។ ពេលខ្ទះក្ដៅហើយ ទើបចាក់ពងទាម្រះចូល គួរប្រើភ្លើងតិចៗទើបចៀនបានឆ្អិនល្អនិងមិនខ្លោច។ រួចរាល់ហើយ យើងអាចទទួលបានមុខម្ហូបដែលងាយស្រួលធ្វើហើយមានរសជាតិឆ្ងាញ់ពិសាទៀតផង។